ការអប់រំគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការកសាងធនធានមនុស្សប្រកបដោយសក្ដានុពល ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យមានភាពរឹងមាំនិងមានតុល្យភាព។ ខាងក្រោមនេះ យើងនឹងធ្វើការស្វែងយល់លម្អិតទៅលើការរីកចម្រើននៃសាលាឯកជនដែលផ្ដោតលើស្ដង់ដារអន្តរជាតិជាមុនសិន រួចទើបបន្តទៅលើតួនាទីដ៏សំខាន់និងកំណែទម្រង់ថ្មីៗនៃសាលារដ្ឋវិញម្ដង។ គ្រឹះស្ថានសិក្សាឯកជនជាច្រើនបាននាំចូលនូវកម្មវិធីសិក្សាលំដាប់អន្តរជាតិដើម្បី សិស្សានុសិស្សទទួលបានការបណ្តុះបណ្តាលតាមស្តង់ដារដែលទទួលស្គាល់ជាសកលពីសំណាក់ស្ថាប័នធំៗ។ ការប្រើប្រាស់កម្មវិធីសិក្សាដូចជាខេមប្រីជជួយឱ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំសម្រាប់ថ្នាក់ឧត្តមសិក្សា។ សាលាទាំងនេះផ្ដោតសំខាន់លើការអភិវឌ្ឍជំនាញគិតបែបវិភាគនិងការដោះស្រាយបញ្ហាជាក់ស្តែងក្នុងសង្គម។ មាតាបិតាភាគច្រើនជឿជាក់ថាការរៀនតាមប្រព័ន្ធអន្តរជាតិផ្តល់ឱកាសខ្ពស់ក្នុងការប្រកួតប្រជែងការងារ។ សញ្ញាបត្រដែលចេញដោយសាលាឯកជនស្តង់ដារខ្ពស់មានតម្លៃខ្លាំងសម្រាប់ការដាក់ពាក្យទៅរៀននៅបរទេស។ យុវជនកម្ពុជាអាចសម្របខ្លួនបានយ៉ាងងាយស្រួលជាមួយបរិយាកាសសិក្សានៅបណ្តាប្រទេសជឿនលឿន។ ការរៀបចំវិញ្ញាសាប្រឡងនិងការវាយតម្លៃលទ្ធផលសិក្សាត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់និងមានតម្លាភាព។ គ្រូបង្រៀនជនជាតិបរទេសដែលមានបទពិសោធន៍ត្រូវបានជ្រើសរើសមកបង្រៀនផ្ទាល់ដល់សិស្សានុសិស្ស។ ចំណេះដឹងដែលទទួលបានពីសាលាឯកជនមានភាពទាន់សម័យនិងឆ្លើយតបទៅនឹងតម្រូវការសកលភាវូបនីយកម្ម។ សិស្សរៀនសូត្រពីរបៀបធ្វើការងារជាក្រុមនិងការគោរពពេលវេលាដែលជាទម្លាប់ល្អនៃវិស័យអប់រំ។ ភាពសម្បូរបែបនៃមុខវិជ្ជាជ្រើសរើសជួយឱ្យកុមារអាចស្វែងរកចំណង់ចំណូលចិត្តពិតប្រាកដរបស់ពួកគេ។ កម្មវិធីសិក្សាត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំដើម្បីឱ្យស្របតាមការប្រែប្រួលនៃបច្ចេកវិទ្យា។ សាលាឯកជនតែងតែរៀបចំកម្មវិធីប្រកួតប្រជែងសមត្ថភាពសិស្សនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ កុមារដែលរៀននៅទីនោះមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់និងការពិភាក្សាដោះស្រាយបញ្ហា។ ស្តង់ដារអប់រំខ្ពស់ជួយលើកកម្ពស់កិត្យានុភាពនៃវិស័យអប់រំឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការបញ្ចូលសិល្បៈនិងតន្ត្រីទៅក្នុងកម្មវិធីសិក្សាជួយឱ្យការលូតលាស់ផ្នែកបញ្ញាស្មារតីសិស្សកាន់តែល្អ។ សាលាផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងសិក្សារបស់ពួកគេ។ ការអប់រំចរិយាធម៌និងសុជីវធម៌ក្នុងការរស់នៅក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចផ្នែកចំណេះដឹងដែរ។ ស្ថាប័នអប់រំឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតធនធានមនុស្សប្រកបដោយសក្តានុពលខ្ពស់មែនទែន។ សិស្សអាចប្រើប្រាស់បណ្ណាល័យឌីជីថលដើម្បីស្រាវជ្រាវឯកសារពីជុំវិញពិភពលោកដោយគ្មានដែនកំណត់។ វិធីសាស្ត្របង្រៀនតាមបែបទំនើបជួយឱ្យសិស្សឆាប់យល់និងចងចាំមេរៀនបានយូរអង្វែងជាងមុន។ ទំនាក់ទំនងរវាងសាលានិងអាណាព្យាបាលត្រូវបានធ្វើឡើងជាប្រចាំដើម្បីតាមដានការវិវត្តរបស់កុមារ។ ការអប់រំផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាត្រូវបានដាក់បញ្ចូលតាំងពីកម្រិតមត្តេយ្យសិក្សាមកម្ល៉េះ។ សិស្សានុសិស្សទទួលបានការណែនាំពីអ្នកជំនាញលើការជ្រើសរើសជំនាញសម្រាប់អាជីពនាពេលអនាគត។ កម្រិតនៃការយល់ដឹងរបស់សិស្សមានភាពទូលំទូលាយព្រោះពួកគេទទួលបានព័ត៌មានពីប្រភពចម្រុះ។ សាលាឯកជនបង្កើតបរិយាកាសសិក្សាដែលជំរុញឱ្យមានការច្នៃប្រឌិតនិងការបង្កើតអ្វីដែលថ្មីជានិច្ច។ គ្រប់សកម្មភាពសិក្សាទាំងអស់សុទ្ធតែត្រូវបានរៀបចំឡើងដើម្បីកសាងទំនុកចិត្តលើខ្លួនឯងដល់កុមារ។ ការបញ្ចប់ការសិក្សានៅសាលាដែលមានស្តង់ដារអន្តរជាតិគឺជាមោទនភាពមួយសម្រាប់គ្រួសារនីមួយៗ។ គុណភាពអប់រំគឺជាកត្តាចម្បងដែលធ្វើឱ្យចំនួនសាលាឯកជនកើនឡើងយ៉ាងរហ័សនៅក្នុងទីក្រុងភ្នំពេញ។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្តបានក្លាយជាចំណុចទាក់ទាញបំផុតនៃសាលារៀនឯកជន។ បន្ទប់រៀននីមួយៗត្រូវបានបំពាក់ដោយម៉ាស៊ីនត្រជាក់ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការសិក្សា។ ទីធ្លារត់លេងនិងសួនកុមារត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់និងមានផាសុកភាពបំផុត។ បណ្ណាល័យមានផ្ទុកទៅដោយសៀវភៅល្អៗនិងប្រព័ន្ធកុំព្យូទ័រសម្រាប់សិស្សប្រើប្រាស់ស្រាវជ្រាវ។ បន្ទប់ពិសោធន៍វិទ្យាសាស្ត្រត្រូវបានបំពាក់ដោយឧបករណ៍ទំនើបៗសម្រាប់សិស្សអនុវត្តជាក់ស្តែង។ អាងហែលទឹកនិងតារាងបាល់ទាត់ស្តង់ដារជួយលើកកម្ពស់សុខភាពនិងកាយសម្បទារបស់សិស្សានុសិស្ស។ ការរៀបចំបរិស្ថានបៃតងក្នុងបរិវេណសាលាជួយឱ្យអារម្មណ៍របស់សិស្សស្រស់ស្រាយនិងចង់មករៀន។ ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនត្រូវបានផ្តល់ជូនដើម្បីគាំទ្រដល់ការរៀនសូត្រតាមបែបបច្ចេកវិទ្យា។ បន្ទប់សិល្បៈនិងបន្ទប់តន្ត្រីមានសម្ភារៈគ្រប់គ្រាន់សម្រាប់សិស្សបញ្ចេញសមត្ថភាពនិងដកពិសោធន៍។ ការប្រើប្រាស់ក្តារខៀនអេឡិចត្រូនិកជួយឱ្យការបង្ហាញមេរៀនរបស់គ្រូកាន់តែមានភាពរស់រវើក។ អាហារដ្ឋានត្រូវបានសម្អាតជានិច្ចនិងផ្តល់នូវអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់ដល់កុមារ។ មន្ទីរពិសោធន៍កុំព្យូទ័រមានម៉ាស៊ីនថ្មីៗដែលអនុញ្ញាតឱ្យសិស្សរៀនសរសេរកូដនិងរចនាបាន។ អគារសិក្សាត្រូវបានសាងសង់ឡើងតាមរចនាបថទំនើបនិងមានខ្យល់អាកាសចេញចូលបានល្អបរិសុទ្ធ។ មានកន្លែងរង់ចាំសម្រាប់មាតាបិតាដែលមកទទួលកូនៗប្រកបដោយភាពងាយស្រួលនិងមានសុវត្ថិភាព។ ការរៀបចំបន្ទប់ទឹកឱ្យមានអនាម័យខ្ពស់ជាចំណុចអាទិភាពមួយដែលសាលាតែងតែយកចិត្តទុកដាក់។ សាលប្រជុំធំទូលាយអាចផ្ទុកមនុស្សបានច្រើនសម្រាប់រៀបចំកម្មវិធីបុណ្យនិងការជួបជុំផ្សេងៗ។ ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅគ្រប់ទីកន្លែងជួយឱ្យការគ្រប់គ្រងសណ្តាប់ធ្នាប់មានប្រសិទ្ធភាព។ សួនច្បារតូចៗនៅតាមជាន់នីមួយៗបង្កើតនូវបរិយាកាសសិក្សាដែលនៅជិតស្និទ្ធនឹងធម្មជាតិ។ សម្ភារៈឧបទេសបង្រៀនមានភាពសម្បូរបែបដែលជួយឱ្យសិស្សយល់ដឹងពីមេរៀនបានយ៉ាងឆាប់រហ័ស។ ការរៀបចំតុនិងកៅអីឱ្យសមស្របតាមកម្ពស់សិស្សជួយការពារសុខភាពឆ្អឹងខ្នងរបស់កុមារបាន។ មណ្ឌលកីឡាក្នុងផ្ទះអនុញ្ញាតឱ្យសិស្សអាចហាត់ប្រាណបានទោះបីជាមានមេឃភ្លៀងឬក្តៅខ្លាំង។ សាលារៀនខ្លះមានសូម្បីតែបន្ទប់សម្រាកសម្រាប់សិស្សកម្រិតមត្តេយ្យនៅពេលថ្ងៃត្រង់ទៀតផង។ ការវិនិយោគលើឧបករណ៍បច្ចេកវិទ្យាជួយឱ្យសាលាឯកជនដើរទាន់សង្គមឌីជីថលនាពេលបច្ចុប្បន្ន។ ការរៀបចំផ្លូវដើរសម្រាប់ជនពិការក៏ត្រូវបានគិតគូរនៅក្នុងសំណង់អគារសិក្សាទំនើបៗទាំងនោះ។ ប្រព័ន្ធចម្រោះទឹកស្អាតត្រូវបានតម្លើងដើម្បីឱ្យសិស្សអាចពិសាទឹកបានដោយសុវត្ថិភាពបំផុត។ ការតុបតែងបន្ទប់រៀនតាមប្រធានបទនីមួយៗជួយជំរុញការស្រមើស្រមៃរបស់កុមារឱ្យកាន់តែរីកចម្រើន។ កន្លែងចតយានយន្តត្រូវបានរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍។ បរិក្ខារសិក្សាដែលទំនើបគឺជាកត្តាជំរុញឱ្យសិស្សមានភាពសកម្មក្នុងការចូលរួមសកម្មភាពក្នុងថ្នាក់។ សាលាឯកជនបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនជានិច្ចដើម្បីរក្សាភាពប្រកួតប្រជែងលើទីផ្សារ។ ការមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ជួយសម្រួលដល់ការងារបង្រៀនរបស់លោកគ្រូអ្នកគ្រូបានច្រើន។ ចំនួនសិស្សតិចនៅក្នុងថ្នាក់រៀនគឺជាអត្ថប្រយោជន៍ដ៏ធំធេងសម្រាប់ការរៀននិងការបង្រៀន។ គ្រូបង្រៀនអាចចំណាយពេលបានច្រើនជាមួយសិស្សម្នាក់ៗដើម្បីពន្យល់មេរៀនឱ្យបានច្បាស់លាស់។ ការគ្រប់គ្រងវិន័យនៅក្នុងថ្នាក់ដែលមានសិស្សតិចមានភាពងាយស្រួលនិងមានប្រសិទ្ធភាពខ្ពស់។ សិស្សានុសិស្សមានឱកាសច្រើនក្នុងការសួរដេញដោលនូវរាល់ចម្ងល់ដែលពួកគេមិនទាន់យល់។ ទំនាក់ទំនងរវាងគ្រូនិងសិស្សមានភាពជិតស្និទ្ធដូចជាសមាជិកនៅក្នុងគ្រួសារតែមួយអញ្ចឹង។ គ្រូអាចស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់សិស្សម្នាក់ៗបានយ៉ាងច្បាស់លាស់បំផុត។ ការផ្តល់យោបល់ត្រឡប់លើកិច្ចការផ្ទះត្រូវបានធ្វើឡើងយ៉ាងលម្អិតសម្រាប់សិស្សគ្រប់រូប។ សិស្សដែលរៀនយឺតទទួលបានការយកចិត្តទុកដាក់និងការបំប៉នបន្ថែមពីសំណាក់គ្រូក្នុងថ្នាក់។ បរិយាកាសក្នុងថ្នាក់រៀនមានភាពស្ងប់ស្ងាត់ដែលជួយឱ្យសិស្សមានការផ្ដោតអារម្មណ៍បានល្អ។ សកម្មភាពពិភាក្សាជាក្រុមតូចៗជួយឱ្យសិស្សគ្រប់គ្នាមានចំណែករួមក្នុងការបញ្ចេញមតិ។ ការតាមដានវត្តមាននិងការសិក្សារបស់សិស្សត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់រៀងរាល់ថ្ងៃ។ សិស្សមានភាពជឿជាក់លើខ្លួនឯងក្នុងការឡើងធ្វើបទបង្ហាញនៅចំពោះមុខមិត្តភក្តិរួមថ្នាក់។ ការរៀបចំកន្លែងអង្គុយមានភាពបត់បែនទៅតាមប្រភេទនៃសកម្មភាពសិក្សានៅក្នុងម៉ោងនីមួយៗ។ សាលាឯកជនកំណត់ចំនួនសិស្សត្រឹមតែ ២០ នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់ដើម្បីធានាគុណភាព។ ការកាត់បន្ថយចំនួនសិស្សជួយកាត់បន្ថយសម្ពាធការងាររបស់គ្រូនិងបង្កើនប្រសិទ្ធភាពបង្រៀន។ កុមារម្នាក់ៗទទួលបានឱកាសស្មើៗគ្នាក្នុងការប្រើប្រាស់សម្ភារៈសិក្សានៅក្នុងបន្ទប់រៀន។ គ្រូអាចរៀបចំវិធីសាស្ត្របង្រៀនឱ្យស្របទៅតាមកម្រិតយល់ដឹងខុសៗគ្នារបស់សិស្សានុសិស្ស។ ការវាយតម្លៃសមត្ថភាពសិស្សត្រូវបានធ្វើឡើងជាប្រចាំនិងមានភាពត្រឹមត្រូវបំផុតតាមជាក់ស្តែង។ សិស្សមិនសូវមានការរំខានពីមិត្តភក្តិដែលធ្វើឱ្យការទទួលយកចំណេះដឹងមានភាពពេញលេញ។ ការអប់រំតាមបែបបុគ្គលជួយឱ្យសិស្សអាចដើរទៅមុខតាមល្បឿននៃការយល់ដឹងរបស់ខ្លួនឯង។ មាតាបិតាមានអារម្មណ៍កក់ក្តៅដែលដឹងថាកូនរបស់ពួកគេទទួលបានការមើលថែដិតដល់ពីគ្រូ។ ការបង្កើតទំនាក់ទំនងល្អក្នុងក្រុមតូចជួយឱ្យសិស្សចេះជួយគ្នាទៅវិញទៅមកក្នុងការរៀនសូត្រ។ សាលាឯកជនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍កំណត់ចំនួនសិស្សដើម្បីរក្សាស្តង់ដាររបស់ខ្លួន។ ការផ្លាស់ប្តូរគំនិតយោបល់រវាងសិស្សនិងសិស្សមានភាពទូលំទូលាយនិងគ្មានការរើសអើងអ្វីឡើយ។ គ្រូអាចបង្កើតល្បែងសិក្សាក្នុងថ្នាក់បានយ៉ាងងាយស្រួលដោយសារចំនួនសិស្សមានកំណត់។ ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់សិស្សក៏ងាយស្រួលធ្វើនៅក្នុងក្រុមសិស្សតិច។ សិស្សមានអារម្មណ៍ថាខ្លួនគេសំខាន់និងត្រូវបានគ្រូផ្តល់តម្លៃឱ្យរាល់ពេលដែលនៅក្នុងថ្នាក់។ ការធ្វើតេស្តសមត្ថភាពត្រូវបានត្រួតពិនិត្យយ៉ាងលម្អិតដើម្បីស្វែងរកដំណោះស្រាយជួយសិស្ស។ ភាពជោគជ័យរបស់សិស្សគឺជាលទ្ធផលនៃការយកចិត្តទុកដាក់ខ្ពស់ពីគ្រូបង្រៀនម្នាក់ៗ។ ការរៀនក្នុងថ្នាក់តូចគឺជាជម្រើសដ៏ល្អបំផុតសម្រាប់កុមារដែលត្រូវការការណែនាំពិសេស។ ភាសាបរទេសត្រូវបានចាត់ទុកថាជាគ្រាប់ពេជ្រសម្រាប់អនាគតរបស់សិស្សានុសិស្សកម្ពុជា។ សាលាឯកជនភាគច្រើនប្រើប្រាស់ភាសាអង់គ្លេសជាមធ្យោបាយចម្បងក្នុងការបង្រៀនមុខវិជ្ជាគោល។ សិស្សានុសិស្សមានសមត្ថភាពអាចប្រើប្រាស់ភាសាចិនបានយ៉ាងស្ទាត់ជំនាញតាំងពីវ័យក្មេង។ ការរៀនភាសាជាមួយគ្រូជនជាតិដើមជួយឱ្យសិស្សមានការបញ្ចេញសំឡេងបានត្រឹមត្រូវបំផុត។ កម្មវិធីសិក្សាភាសាត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងដើម្បីឆ្លើយតបនឹងទីផ្សារការងារ។ សិស្សអាចប្រាស្រ័យទាក់ទងជាមួយជនបរទេសបានយ៉ាងក្លាហាននិងមានភាពជឿជាក់លើខ្លួនឯង។ ការចេះភាសាច្រើនជួយឱ្យយុវជនមានឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស។ សាលាផ្តល់អាទិភាពលើការអភិវឌ្ឍជំនាញស្តាប់ និយាយ អាន និងសរសេរភាសាបរទេសឱ្យស្មើគ្នា។ ការបញ្ចូលវប្បធម៌បរទេសទៅក្នុងមេរៀនភាសាជួយឱ្យសិស្សមានចំណេះដឹងទូលំទូលាយជាងមុន។ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ភាសាអង់គ្លេសជានិច្ចនៅក្នុងបរិវេណសាលា។ ការប្រឡងវាស់ស្ទង់សមត្ថភាពភាសាតាមស្តង់ដារអន្តរជាតិត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំ។ បណ្ណាល័យសាលាមានសៀវភៅភាសាបរទេសគ្រប់ប្រភេទសម្រាប់សិស្សអានដើម្បីពង្រីកចំណេះដឹង។ ការចេះភាសាបរទេសជួយឱ្យសិស្សអាចស្រាវជ្រាវឯកសារនៅលើប្រព័ន្ធអុីនធឺណិតបានយ៉ាងងាយ។ សាលាឯកជនបង្កើតកម្មវិធីជជែកពិភាក្សាជាភាសាអង់គ្លេសដើម្បីពង្រឹងសមត្ថភាពនិយាយរបស់សិស្ស។ ការរៀនភាសាទីពីរឬទីបីជួយឱ្យខួរក្បាលរបស់កុមារមានការលូតលាស់និងការចងចាំល្អប្រសើរ។ មាតាបិតាមានមោទនភាពនៅពេលឃើញកូនៗរបស់ពួកគេអាចនិយាយភាសាបរទេសបានយ៉ាងរលូន។ ទីផ្សារការងារនាពេលបច្ចុប្បន្នត្រូវការបុគ្គលិកដែលមានសមត្ថភាពខ្ពស់ផ្នែកភាសាបរទេស។ សិស្សទទួលបានការបណ្តុះបណ្តាលលើការសរសេរអត្ថបទបែបវិទ្យាសាស្ត្រជាភាសាអង់គ្លេសទៀតផង។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀនភាសាជួយឱ្យសិស្សមានភាពសប្បាយរីករាយនិងមិនធុញទ្រាន់។ សាលាមានក្លឹបភាសាបរទេសសម្រាប់សិស្សចូលរួមធ្វើសកម្មភាពក្រៅម៉ោងសិក្សាជាប្រចាំថ្ងៃ។ ការយល់ដឹងពីភាសាបរទេសគឺជាស្ពានចម្លងសិស្សឱ្យឈានទៅរកភាពជោគជ័យក្នុងកម្រិតសកល។ សិស្សានុសិស្សត្រូវបានបង្រៀនឱ្យចេះប្រើប្រាស់ពាក្យបច្ចេកទេសក្នុងមុខវិជ្ជាវិទ្យាសាស្ត្រ។ ការផ្លាស់ប្តូរបទពិសោធន៍ជាមួយសិស្សបរទេសជួយពង្រឹងសមត្ថភាពប្រើប្រាស់ភាសាជាក់ស្តែង។ សាលាឯកជនតែងតែនាំយកវិធីសាស្ត្រថ្មីៗមកអនុវត្តដើម្បីឱ្យសិស្សឆាប់ចេះនិយាយភាសា។ ការយល់ដឹងពីភាសាជួយឱ្យសិស្សមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់បណ្តាប្រទេសនានា។ គ្រប់សកម្មភាពក្នុងសាលាសុទ្ធតែជាឱកាសសម្រាប់សិស្សក្នុងការអនុវត្តភាសាដែលបានរៀន។ ការអប់រំភាសានៅសាលាឯកជនមានភាពស៊ីជម្រៅនិងផ្ដោតលើការប្រើប្រាស់ក្នុងជីវភាពរស់នៅ។ សិស្សានុសិស្សអាចទទួលបានការងារល្អៗនិងប្រាក់បៀវត្សរ៍ខ្ពស់ដោយសារសមត្ថភាពភាសា។ ការវិនិយោគលើការរៀនភាសាបរទេសគឺជាការវិនិយោគដែលផ្តល់ផលចំណេញបំផុតសម្រាប់សិស្ស។ សាលាឯកជនបន្តដើរតួនាទីឈានមុខគេក្នុងការបណ្តុះបណ្តាលភាសាបរទេសនៅក្នុងប្រទេសកម្ពុជា។ សុវត្ថិភាពរបស់សិស្សានុសិស្សគឺជាអាទិភាពខ្ពស់បំផុតដែលសាលាឯកជនតែងតែប្រកាន់ខ្ជាប់។ សេវាកម្មរថយន្តដឹកជញ្ជូនសិស្សត្រូវបានរៀបចំឡើងយ៉ាងមានសណ្តាប់ធ្នាប់និងមានសុវត្ថិភាព។ អ្នកបើកបររថយន្តសាលាត្រូវបានបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍និងការផ្តល់សេវាល្អ។ ប្រព័ន្ធត្រួតពិនិត្យការចេញចូលរបស់សិស្សត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងតាមរយៈកាតសម្គាល់ខ្លួន។ បុគ្គលិកសន្តិសុខយាមកាមជាប្រចាំ ២៤ ម៉ោងដើម្បីធានាសុវត្ថិភាពក្នុងបរិវេណសាលារៀន។ អាហារដ្ឋានផ្តល់នូវអាហារដែលមានអនាម័យខ្ពស់និងត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ជានិច្ច។ សាលាមានបន្ទប់សុខភាពនិងគ្រូពេទ្យប្រចាំការដើម្បីជួយសង្គ្រោះបឋមដល់សិស្សានុសិស្ស។ ការគ្រប់គ្រងវិន័យសិស្សត្រូវបានធ្វើឡើងដោយយុត្តិធម៌និងមានភាពម៉ឺងម៉ាត់បំផុតមែនទែន។ សាលាមានប្រព័ន្ធទំនាក់ទំនងភ្លាមៗទៅកាន់មាតាបិតានៅពេលមានបញ្ហាអ្វីមួយកើតឡើង។ ការរៀបចំកម្មវិធីសិក្សាក្រៅម៉ោងជួយឱ្យសិស្សមានសុវត្ថិភាពនៅពេលមាតាបិតាមិនទាន់មកទទួល។ កន្លែងលេងរបស់កុមារត្រូវបានបំពាក់ដោយសម្ភារៈដែលមិនបង្កគ្រោះថ្នាក់ដល់រាងកាយពួកគេ។ ការសម្អាតបរិវេណសាលាត្រូវបានធ្វើឡើងជាប្រចាំដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗដល់កុមារ។ សាលាមានធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលសម្រាប់សិស្សានុសិស្សគ្រប់រូបដែលកំពុងសិក្សា។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីតាមដានវត្តមានសិស្សជួយឱ្យអាណាព្យាបាលមានទំនុកចិត្តខ្ពស់។ បុគ្គលិកគ្រប់រូបត្រូវបានណែនាំឱ្យមានអាកប្បកិរិយាទន់ភ្លន់និងរាក់ទាក់ចំពោះសិស្សានុសិស្ស។ សេវាកម្មប្រឹក្សាយោបល់ផ្នែកអប់រំនិងចិត្តសាស្ត្រត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដល់សិស្ស។ ការរៀបចំបរិស្ថានសាលាឱ្យមានរបៀបរៀបរយជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ផ្សេងៗបាន។ សាលារៀនឯកជនតែងរៀបចំការហ្វឹកហាត់បង្ការគ្រោះអគ្គិភ័យក្នុងបំណងឱ្យសិស្សានុសិស្សចេះពីរបៀបការពារសុវត្ថិភាពខ្លួនឯង និង ត្រៀមលក្ខណៈទប់ទល់ក្នុងស្ថានភាពអាសន្នផ្សេងៗ។ ការផ្តល់សេវាកម្មល្អគឺជាកត្តាសំខាន់ដែលធ្វើឱ្យសាលាឯកជនទទួលបានការគាំទ្រពីមហាជន។ ទឹកពិសោធន៍និងអាហារត្រូវបានពិនិត្យគុណភាពជាទៀងទាត់ដោយអ្នកជំនាញផ្នែកចំណីអាហារ។ សិស្សានុសិស្សមានអារម្មណ៍កក់ក្តៅនិងមានសុវត្ថិភាពដូចជានៅផ្ទះរបស់ខ្លួនឯងអញ្ចឹងដែរ។ ការគ្រប់គ្រងសណ្តាប់ធ្នាប់នៅមុខសាលាជួយសម្រួលដល់ការធ្វើដំណើររបស់សិស្សនិងមាតាបិតា។ សាលាផ្តល់នូវបរិយាកាសសិក្សាដែលគ្មានការបង្កហិង្សានិងការរំលោភបំពានលើកុមារឡើយ។ ការជ្រើសរើសបុគ្គលិកបម្រើការងារត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងដើម្បីធានាភាពស្មោះត្រង់។ សេវាកម្មរដ្ឋបាលមានភាពរហ័សរហួននិងងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗរបស់សិស្ស។ ការរក្សាសម្ភារៈប្រើប្រាស់ឱ្យនៅថ្មីនិងស្អាតជានិច្ចគឺជាផ្នែកមួយនៃសេវាកម្មដ៏ល្អរបស់សាលា។ សាលាឯកជនតែងតែស្តាប់មតិរិះគន់ដើម្បីស្ថាបនានិងកែលម្អសេវាកម្មឱ្យកាន់តែប្រសើរឡើង។ ទំនុកចិត្តរបស់មាតាបិតាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតសម្រាប់គ្រឹះស្ថានអប់រំឯកជន។ ការយកចិត្តទុកដាក់លើរឿងតូចតាចជួយឱ្យសេវាកម្មរបស់សាលាមានភាពលេចធ្លោនិងអស្ចារ្យ។ សន្តិសុខនិងសណ្តាប់ធ្នាប់គឺជាសសរស្តម្ភដ៏រឹងមាំនៃភាពជោគជ័យរបស់សាលារៀនឯកជន។ ទោះបីជាសាលាឯកជនមានភាពលេចធ្លោលើផ្នែកបរិក្ខារទំនើបនិងភាសាបរទេសក៏ដោយ ប៉ុន្តែសាលារដ្ឋនៅតែជាគ្រឹះស្ថានអប់រំដ៏ចម្បងដែលផ្ដល់នូវចំណេះដឹងផ្នែកអត្តសញ្ញាណជាតិ។ គ្រឹះស្ថានសិក្សារបស់រដ្ឋ គឺជាសសរស្តម្ភដ៏រឹងមាំបំផុតក្នុងការបណ្តុះបណ្តាលចំណេះដឹងដល់កុមារកម្ពុជាគ្រប់រូប។ សាលារដ្ឋផ្តល់ឱកាសឱ្យកុមារគ្រប់រូបអាចចូលរៀនបានដោយមិនគិតកម្រៃសិក្សាឡើយនៅទូទាំងប្រទេសកម្ពុជា។ ការរៀបចំឱ្យមានសាលារៀននៅតាមបណ្តាភូមិនិងឃុំជួយឱ្យសិស្សានុសិស្សងាយស្រួលក្នុងការធ្វើដំណើរទៅរៀន។ គ្រួសារដែលមានជីវភាពខ្វះខាតអាចបញ្ជូនកូនឱ្យទៅរៀនដើម្បីទទួលបានចំណេះដឹងសម្រាប់កសាងអនាគតដ៏ភ្លឺស្វាង។ គោលនយោបាយអប់រំសម្រាប់ទាំងអស់គ្នាជួយជំរុញឱ្យអត្រានៃការចូលរៀននៅកម្រិតបឋមសិក្សាមានការកើនឡើង។ រដ្ឋាភិបាលបានខិតខំសាងសង់អគារសិក្សាបន្ថែមទៀតនៅតំបន់ដាច់ស្រយាលដើម្បីកាត់បន្ថយការបោះបង់ការសិក្សា។ សិស្សានុសិស្សទទួលបានសៀវភៅពុម្ពសម្រាប់សិក្សាដោយឥតគិតថ្លៃពីរដ្ឋរៀងរាល់ការចាប់ផ្តើមឆ្នាំសិក្សាថ្មី។ ការមិនតម្រូវឱ្យបង់ប្រាក់ជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់មាតាបិតាដែលរស់នៅតាមបណ្តាខេត្តនានា។ សាលារដ្ឋគឺជាកន្លែងដែលផ្តល់ក្តីសង្ឃឹមដល់កុមារគ្រប់រូបក្នុងការទទួលបានសមភាពនៃចំណេះដឹងជាមូលដ្ឋាន។ ការបន្តពង្រីកសាលារៀនឱ្យទៅដល់តំបន់ឆ្ងាយៗបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ សិស្សម្នាក់ៗមានសិទ្ធិស្មើគ្នាក្នុងការទទួលយកការអប់រំទោះបីជាពួកគេមានឋានៈក្នុងសង្គមបែបណាក៏ដោយ។ ការផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រជួយឱ្យពួកគេអាចបន្តការសិក្សាបានរហូតដល់កម្រិតឧត្តមសិក្សា។ សាលារដ្ឋដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាអក្ខរកម្មនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរយើង។ ភាពសម្បូរបែបនៃសាលារដ្ឋនៅគ្រប់ទីកន្លែងជួយឱ្យសិស្សមិនចាំបាច់ត្រូវផ្លាស់ទីលំនៅឆ្ងាយពីផ្ទះដើម្បីរៀន។ ការវិនិយោគលើវិស័យអប់រំរដ្ឋគឺជាការកសាងគ្រឹះនៃចំណេះដឹងសម្រាប់កូនខ្មែរគ្រប់រូបដោយគ្មានការរើសអើង។ កុមារដែលរស់នៅតាមតំបន់ព្រំដែនក៏មានឱកាសចូលរៀនក្នុងអគារសិក្សាដែលរឹងមាំនិងមានផាសុកភាពដែរ។ ការលើកលែងថ្លៃសិក្សាគឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការទាក់ទាញសិស្សឱ្យមករៀនបានកាន់តែច្រើន។ មាតាបិតាមានការត្រេកអរជាខ្លាំងដែលរដ្ឋផ្តល់លក្ខខណ្ឌសិក្សាងាយស្រួលនិងមិនមានសម្ពាធផ្នែកហិរញ្ញវត្ថុ។ សាលារដ្ឋបានក្លាយជាផ្ទះទីពីររបស់កុមារគ្រប់រូបក្នុងការរៀនសូត្រនិងកសាងមិត្តភាពជាមួយមិត្តភក្តិ។ ការផ្តល់សេវាអប់រំជាសាធារណៈជួយឱ្យសង្គមមានតុល្យភាពនិងមានការរីកចម្រើនប្រកបដោយចីរភាពបំផុត។ គ្រប់កុមារកម្ពុជាទាំងអស់មានសិទ្ធិពេញលេញក្នុងការចុះឈ្មោះចូលរៀននៅសាលាដែលនៅជិតផ្ទះបំផុត។ រដ្ឋតែងតែត្រួតពិនិត្យនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនជានិច្ចដើម្បីធានាបាននូវគុណភាពនៃការរៀន។ ការអប់រំនៅសាលារដ្ឋជួយកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់យុវជនក្នុងការឈានទៅចាប់យកអាជីពការងារ។ ការបង្ខិតសាលារៀនឱ្យជិតផ្ទះប្រជាពលរដ្ឋគឺជាយុទ្ធសាស្ត្រគន្លឹះនៃការអភិវឌ្ឍន៍ធនធានមនុស្សម្នាក់ៗ។ សាលារដ្ឋមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេតែថែមទាំងផ្តល់នូវឱកាសស្មើភាពគ្នាក្នុងការប្រកួតប្រជែង។ ការចូលរៀនដោយមិនបង់ថ្លៃជួយឱ្យក្មេងស្រីកាន់តែច្រើនមានឱកាសទទួលបានការអប់រំខ្ពស់ដូចក្មេងប្រុសដែរ។ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំបានធ្វើឱ្យសាលារដ្ឋមានវត្តមាននៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រ។ ការសិក្សានៅសាលារដ្ឋជួយឱ្យសិស្សចេះជួយយកអាសាគ្នាទៅវិញទៅមកក្នុងចំណោមមិត្តរួមថ្នាក់ទាំងអស់។ ប្រព័ន្ធអប់រំរដ្ឋកំពុងតែត្រូវបានពង្រឹងជានិច្ចដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គមជាតិ។ ការទទួលបានការអប់រំដោយឥតគិតថ្លៃគឺជាចំណងដៃដ៏ថ្លៃថ្លាបំផុតសម្រាប់កុមារដែលជួបការលំបាកក្នុងជីវិត។ សាលារដ្ឋនៅតែជាជម្រើសដំបូងនិងសំខាន់បំផុតសម្រាប់ប្រជាជនភាគច្រើននៅក្នុងប្រទេសកម្ពុជាយើង។ សាលារៀនជំនាន់ថ្មីត្រូវបានបង្កើតឡើងដើម្បីកែលម្អគុណភាពអប់រំនៅកម្ពុជាឱ្យឈានដល់កម្រិតខ្ពស់។ ការគ្រប់គ្រងតាមបែបស្វយ័តជួយឱ្យសាលារៀនជំនាន់ថ្មីមានភាពបត់បែននិងមានប្រសិទ្ធភាពក្នុងការបង្រៀន។ សិស្សានុសិស្សទទួលបានការរៀនសូត្រក្នុងបរិយាកាសទំនើបដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទាន់សម័យ។ កម្មវិធីសិក្សានៅសាលារៀនជំនាន់ថ្មីផ្ដោតសំខាន់លើមុខវិជ្ជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឌីជីថលជានិច្ច។ គ្រូបង្រៀនត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងនិងទទួលបានការបណ្តុះបណ្តាលបន្ថែមលើវិធីសាស្ត្រថ្មីៗ។ ការអនុវត្តវិធីសាស្ត្របង្រៀនតាមបែបស្វែងរកចំណេះដឹងជួយឱ្យសិស្សមានភាពសកម្មនិងឆ្លាតវៃជាងមុន។ សាលារៀនជំនាន់ថ្មីមានបណ្ណាល័យនិងបន្ទប់ពិសោធន៍ដែលបំពាក់នូវសម្ភារៈគ្រប់គ្រាន់សម្រាប់សិស្សប្រើប្រាស់។ ការត្រួតពិនិត្យនិងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹងនិងមានតម្លាភាព។ មាតាបិតាមានការជឿជាក់កាន់តែខ្លាំងលើគុណភាពនៃការអប់រំរបស់សាលារដ្ឋតាមរយៈគម្រោងមួយនេះ។ សាលារៀនទាំងនេះដើរតួនាទីជាគំរូសម្រាប់សាលារដ្ឋដទៃទៀតក្នុងការអភិវឌ្ឍន៍ខ្លួនឱ្យមានស្តង់ដារខ្ពស់។ សិស្សត្រូវបានលើកទឹកចិត្តឱ្យធ្វើការស្រាវជ្រាវនិងបង្កើតគម្រោងថ្មីៗដើម្បីដោះស្រាយបញ្ហាក្នុងថ្នាក់។ ការប្រើប្រាស់ក្តារខៀនអេឡិចត្រូនិកនិងកុំព្យូទ័រជួយឱ្យការរៀនសូត្រកាន់តែមានភាពងាយស្រួលនិងរហ័ស។ សាលារៀនជំនាន់ថ្មីផ្តល់ឱកាសឱ្យសិស្សដែលមានសមត្ថភាពខ្ពស់អាចបញ្ចេញសក្តានុពលរបស់ខ្លួនបានពេញលេញ។ ការគ្រប់គ្រងថវិកានិងធនធានមនុស្សត្រូវបានធ្វើឡើងដោយផ្ទាល់នៅតាមសាលានីមួយៗប្រកបដោយតម្លាភាព។ សិស្សានុសិស្សមានឱកាសចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតជាតិនិងអន្តរជាតិបានកាន់តែច្រើនឡើង។ ការយកចិត្តទុកដាក់លើវិន័យនិងសីលធម៌គឺជាចំណុចស្នូលមួយនៃសាលារៀនជំនាន់ថ្មីនៅក្នុងប្រទេសកម្ពុជា។ ទំនាក់ទំនងរវាងសាលានិងសហគមន៍ត្រូវបានពង្រឹងដើម្បីជួយជំរុញការសិក្សារបស់កុមារឱ្យកាន់តែប្រសើរ។ សាលារៀនជំនាន់ថ្មីជួយកាត់បន្ថយគម្លាតគុណភាពរវាងសាលារដ្ឋនិងសាលាឯកជនដែលមានតម្លៃថ្លៃៗ។ ការរៀបចំបរិស្ថានសិក្សាឱ្យមានផាសុកភាពជួយឱ្យសិស្សចង់ចំណាយពេលច្រើននៅក្នុងសាលាដើម្បីស្រាវជ្រាវ។ គ្រូបង្រៀនប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការសិក្សាតាមអនឡាញដើម្បីតាមដានការវិវត្តរបស់សិស្សម្នាក់ៗ។ សិស្សានុសិស្សទទួលបានការបណ្តុះបណ្តាលជំនាញទន់ដូចជាការទំនាក់ទំនងនិងការធ្វើការងារជាក្រុមផងដែរ។ ការវិនិយោគលើសាលារៀនជំនាន់ថ្មីគឺជាជំហានដ៏ត្រឹមត្រូវក្នុងការកសាងធនធានមនុស្សសម្រាប់យុគសម័យថ្មី។ រាល់សកម្មភាពសិក្សាទាំងអស់សុទ្ធតែត្រូវបានរៀបចំឡើងដើម្បីជំរុញការគិតបែបច្នៃប្រឌិតដល់សិស្សានុសិស្ស។ សាលារៀនជំនាន់ថ្មីកំពុងតែពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់បណ្តាខេត្តនានាដើម្បីផ្តល់សមធម៌អប់រំ។ ការសហការជាមួយអង្គការដៃគូជួយឱ្យសាលាមានលទ្ធភាពក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែទំនើប។ សិស្សានុសិស្សមានភាពសប្បាយរីករាយក្នុងការចូលរួមសកម្មភាពរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែងជានិច្ច។ ភាពជោគជ័យនៃសាលារៀនជំនាន់ថ្មីបានបង្ហាញពីសក្តានុពលនៃការកែទម្រង់វិស័យអប់រំរបស់រដ្ឋាភិបាល។ គ្រប់បុគ្គលិកអប់រំទាំងអស់មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចដើម្បីឧត្តមប្រយោជន៍របស់សិស្ស។ ការវាយតម្លៃលទ្ធផលការងារគ្រូបង្រៀនត្រូវបានធ្វើឡើងជាប្រចាំដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបង្រៀន។ សាលារៀនជំនាន់ថ្មីគឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់យុវជនខ្មែរក្នុងការឈានទៅរកការប្រកួតប្រជែងកម្រិតសកល។ សាលារដ្ឋដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានិងលើកកម្ពស់អត្តសញ្ញាណជាតិខ្មែរតាមរយៈកម្មវិធីសិក្សា។ ការសិក្សាអក្សរសាស្ត្រខ្មែរជួយឱ្យសិស្សានុសិស្សចេះប្រើប្រាស់ភាសាជាតិបានត្រឹមត្រូវនិងមានតម្លៃបំផុត។ សិស្សទទួលបានការយល់ដឹងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រដ៏រុងរឿងនៃអាណាចក្រខ្មែរតាំងពីសម័យបុរាណមក។ ការបណ្តុះបណ្តាលផ្នែកវប្បធម៌និងទំនៀមទម្លាប់ជួយឱ្យកុមារចេះគោរពនិងស្រឡាញ់កេរដំណែលដូនតា។ កម្មវិធីសិក្សាជាតិត្រូវបានរៀបចំឡើងដើម្បីកសាងស្មារតីស្នេហាជាតិនិងសាមគ្គីភាពក្នុងចំណោមយុវជន។ សិស្សរៀនសូត្រពីអរិយធម៌ដ៏ថ្កុំថ្កើងដែលធ្វើឱ្យពួកគេមានមោទនភាពចំពោះជាតិសាសន៍របស់ខ្លួនឯងជានិច្ច។ ការបញ្ចូលមុខវិជ្ជាសីលធម៌និងពលរដ្ឋវិជ្ជាជួយឱ្យសិស្សក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។ សាលារដ្ឋតែងតែប្រារព្ធពិធីបុណ្យជាតិផ្សេងៗដើម្បីរំលឹកដល់គុណូបការៈនៃបុព្វបុរសខ្មែរគ្រប់ជំនាន់។ ការយល់ដឹងពីច្បាប់ទម្លាប់និងសុជីវធម៌ក្នុងការរស់នៅត្រូវបានបង្រៀនយ៉ាងម៉ត់ចត់ដល់សិស្សានុសិស្ស។ ចំណេះដឹងផ្នែកភូមិសាស្ត្រខ្មែរជួយឱ្យសិស្សស្គាល់ពីទឹកដីនិងធនធានធម្មជាតិដ៏សម្បូរបែបនៃមាតុភូមិ។ សាលារដ្ឋគឺជាកន្លែងបណ្តុះស្មារតីការពារបូរណភាពទឹកដីនិងសន្តិភាពតាមរយៈការអប់រំក្នុងថ្នាក់រៀន។ ការអានអត្ថបទអក្សរសិល្ប៍ខ្មែរជួយឱ្យសិស្សមានចំណេះដឹងទូលំទូលាយនិងមានទឹកចិត្តជ្រះថ្លាក្នុងសង្គម។ សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យចូលរួមថែរក្សាសិល្បៈប្រពៃណីដូចជាការរាំនិងការលេងឧបករណ៍តន្ត្រី។ កម្មវិធីសិក្សារបស់រដ្ឋមានភាពស៊ីសង្វាក់គ្នាទៅនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិកម្ពុជាបច្ចុប្បន្ន។ ការរៀនពីវីរបុរសខ្មែរជួយជំរុញឱ្យសិស្សមានការតស៊ូព្យាយាមក្នុងការរៀនសូត្រដើម្បីជួយជាតិមាតុភូមិ។ សាលារដ្ឋជួយឱ្យសិស្សយល់ដឹងពីតម្លៃនៃសន្តិភាពនិងការរស់នៅជុំគ្នាដោយសុខដុមរមនាក្នុងគ្រួសារខ្មែរ។ ការអប់រំតាមបែបជាតិនិយមជួយឱ្យយុវជនមានជំហររឹងមាំក្នុងការទប់ទល់នឹងឥទ្ធិពលអវិជ្ជមានពីខាងក្រៅ។ គ្រូបង្រៀនដើរតួនាទីជាអ្នកផ្ទេរចំណេះដឹងនិងជាអ្នកថែរក្សាការពារវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរយើង។ សិស្សានុសិស្សរៀនពីរបៀបសំពះនិងការប្រើប្រាស់ពាក្យពេចន៍សមរម្យទៅតាមឋានៈនិងវ័យរបស់មនុស្ស។ ការសិក្សាអំពីសាសនាជួយឱ្យសិស្សមានការយល់ដឹងពីផ្លូវធម៌និងការប្រព្រឹត្តអំពើល្អនៅក្នុងជីវិតរស់នៅ។ សាលារដ្ឋគឺជាបណ្តុំនៃចំណេះដឹងដែលផ្សារភ្ជាប់រវាងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាលនៃប្រទេស។ ការយល់ដឹងពីបុណ្យទាននិងទំនៀមទម្លាប់ខ្មែរជួយឱ្យសិស្សមិនបំភ្លេចនូវឫសគល់នៃជាតិសាសន៍ខ្លួនឡើយ។ កម្មវិធីសិក្សាជាតិជួយឱ្យសិស្សមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការបន្តការសិក្សានៅកម្រិតខ្ពស់ជាបន្តទៀត។ ការរៀបចំសៀវភៅសិក្សាគោលមានការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដើម្បីផ្តល់ចំណេះដឹងដែលត្រឹមត្រូវបំផុត។ សិស្សានុសិស្សមានមោទនភាពនៅពេលបានពាក់ឯកសណ្ឋានសាលារដ្ឋដែលតំណាងឱ្យចំណេះដឹងនិងវិន័យ។ សាលារដ្ឋបណ្តុះបណ្តាលសិស្សឱ្យចេះស្រឡាញ់និងថែរក្សាបរិស្ថានតាមរយៈកម្មវិធីសាលាស្អាតជានិច្ច។ ការរៀនពីប្រវត្តិសាស្ត្រជួយឱ្យសិស្សចេះទាញយកបទពិសោធន៍ដើម្បីកសាងអនាគតប្រទេសជាតិឱ្យរុងរឿង។ សាលារដ្ឋផ្ដោតលើការអភិវឌ្ឍមនុស្សឱ្យមានតុល្យភាពទាំងចំណេះដឹង ជំនាញ និងចរិយាសម្បទាល្អប្រសើរ។ ការបណ្តុះស្មារតីសន្សំសំចៃនិងការរស់នៅដោយភាពថ្លៃថ្នូរក៏ជាចំណុចសំខាន់នៃកម្មវិធីសិក្សារបស់រដ្ឋ។ សាលារដ្ឋនៅតែជាបេះដូងនៃការរក្សានូវអត្តសញ្ញាណជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍តទៅមុខ។ រដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់ជីវភាពនិងសមត្ថភាពរបស់គ្រូបង្រៀនគ្រប់កម្រិត។ ការបង្កើនប្រាក់បៀវត្សរ៍ជាបន្តបន្ទាប់ជួយឱ្យលោកគ្រូអ្នកគ្រូមានទឹកចិត្តក្នុងការបំពេញភារកិច្ចបង្រៀន។ គ្រូបង្រៀនទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រចាំដើម្បីធ្វើបច្ចុប្បន្នភាពវិធីសាស្ត្របង្រៀនថ្មីៗ។ ការផ្តល់អាហារូបករណ៍ដល់គ្រូបង្រៀនឱ្យទៅសិក្សានៅបរទេសជួយនាំយកចំណេះដឹងថ្មីៗមកជួយកម្ពុជា។ រដ្ឋាភិបាលបានរៀបចំឱ្យមានការប្រឡងជ្រើសរើសគ្រូបង្រៀនប្រកបដោយតម្លាភាពនិងយុត្តិធម៌បំផុតមែនទែន។ គ្រូបង្រៀនដើរតួនាទីជាអ្នកចង្អុលបង្ហាញផ្លូវដល់សិស្សានុសិស្សឱ្យឈានទៅរកភាពជោគជ័យក្នុងជីវិត។ ការផ្តល់គ្រឿងឥស្សរិយយសនិងការលើកទឹកចិត្តដល់គ្រូឆ្នើមជួយជំរុញឱ្យមានការប្រកួតប្រជែងសមត្ថភាព។ គ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាលទទួលបានការយកចិត្តទុកដាក់និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមពីលើ។ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបណ្តុះបណ្តាលគ្រូជួយឱ្យពួកគាត់ដើរទាន់ការវិវត្តនៃសង្គមឌីជីថល។ គ្រូបង្រៀនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្ទេរចំណេះដឹងដល់សិស្សដោយមិនខ្លាចនឿយហត់អ្វីឡើយ។ ទំនាក់ទំនងរវាងគ្រូបង្រៀននិងអាជ្ញាធរមូលដ្ឋានជួយសម្រួលដល់ការងារអប់រំឱ្យកាន់តែមានប្រសិទ្ធភាព។ គ្រូបង្រៀនត្រូវបានបណ្តុះបណ្តាលឱ្យចេះរៀបចំផែនការបង្រៀនដែលឆ្លើយតបនឹងតម្រូវការរបស់សិស្សម្នាក់ៗ។ ការយកចិត្តទុកដាក់លើសុខុមាលភាពគ្រូបង្រៀនគឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។ គ្រូបង្រៀននៅសាលារដ្ឋមានបទពិសោធន៍ខ្ពស់ក្នុងការបង្រៀនមុខវិជ្ជាគោលតាមកម្មវិធីសិក្សាជាតិ។ ការបង្កើតសមាគមគ្រូបង្រៀនជួយឱ្យពួកគាត់មានឱកាសផ្លាស់ប្តូរបទពិសោធន៍និងជួយគ្នាទៅវិញទៅមក។ គ្រូបង្រៀនគ្រប់រូបប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ចំពោះសិស្សានុសិស្ស។ ការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលធ្វើឱ្យគ្រូបង្រៀនមានមោទនភាពចំពោះអាជីពជានិរន្តរ៍របស់ខ្លួន។ គ្រូបង្រៀនរៀនពីរបៀបប្រើប្រាស់ឧបករណ៍បច្ចេកទេសដើម្បីធ្វើឱ្យម៉ោងសិក្សាកាន់តែមានភាពទាក់ទាញ។ ការត្រួតពិនិត្យការបង្រៀនពីសំណាក់មន្ត្រីជំនាញជួយឱ្យគ្រូអាចកែលម្អចំណុចខ្វះខាតបានទាន់ពេលវេលា។ គ្រូបង្រៀនគឺជាមរតកដ៏មានតម្លៃបំផុតដែលមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្សម្នាក់ៗ។ ការផ្តល់ឱកាសឱ្យគ្រូបានចូលរួមសិក្ខាសាលាកម្រិតអន្តរជាតិជួយពង្រីកទស្សនវិស័យនៃការអប់រំឱ្យទូលំទូលាយ។ គ្រូបង្រៀនមានតួនាទីសំខាន់ក្នុងការកែប្រែវាសនារបស់កុមារតាមរយៈការផ្តល់ចំណេះដឹងនិងជំនាញពិត។ ការលើកកម្ពស់ឋានៈគ្រូបង្រៀននៅក្នុងសង្គមជួយឱ្យយុវជនកាន់តែច្រើនចង់ប្រកបអាជីពជាគ្រូបង្រៀន។ គ្រូបង្រៀនទទួលបានការគាំទ្រផ្នែកសម្ភារៈឧបទេសបង្រៀនដើម្បីជួយសម្រួលដល់សកម្មភាពក្នុងថ្នាក់រៀន។ ការអភិវឌ្ឍន៍ធនធានគ្រូបង្រៀនគឺជាការវិនិយោគដ៏យូរអង្វែងសម្រាប់ភាពរីកចម្រើននៃប្រទេសជាតិយើង។ គ្រូបង្រៀនម្នាក់ៗសុទ្ធតែជាគំរូដ៏ល្អសម្រាប់សិស្សានុសិស្សក្នុងការប្រតិបត្តិនូវអំពើល្អនិងគុណធម៌។ ការសម្របសម្រួលឱ្យគ្រូមានកន្លែងស្នាក់នៅសមរម្យនៅតាមតំបន់ឆ្ងាយៗជួយឱ្យពួកគាត់ស្ងប់ចិត្តបង្រៀន។ គ្រូបង្រៀនប្រើប្រាស់ចំណេះដឹងនិងបទពិសោធន៍ដើម្បីជួយដោះស្រាយបញ្ហាលំបាកនានារបស់សិស្សានុសិស្ស។ ភាពជោគជ័យរបស់សិស្សគឺជាការតបស្នងដ៏មានន័យបំផុតសម្រាប់រាល់ការលះបង់របស់លោកគ្រូអ្នកគ្រូ។ ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀនគឺជាសសរស្តម្ភមួយនៃកំណែទម្រង់វិស័យអប់រំស៊ីជម្រៅនៅកម្ពុជា។ សាលារដ្ឋដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាថាកុមារគ្រប់រូបទទួលបានឱកាសអប់រំដោយសមធម៌។ ការយកចិត្តទុកដាក់លើសិស្សដែលមានពិការភាពជួយឱ្យពួកគេមានសមត្ថភាពរស់នៅក្នុងសង្គមដោយឯករាជ្យ។ សាលារដ្ឋរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដែលបង្កលក្ខណៈងាយស្រួលដល់សិស្សពិការក្នុងការរៀនសូត្រ។ ការផ្តល់អាហារូបករណ៍និងជំនួយសង្គមជួយកាត់បន្ថយគម្លាតរវាងសិស្សអ្នកមាននិងសិស្សអ្នកក្រក្នុងថ្នាក់។ សិស្សមកពីក្រុមជនជាតិដើមភាគតិចទទួលបានការអប់រំតាមបែបពហុភាសាដើម្បីរក្សាវប្បធម៌របស់ពួកគេ។ ការអប់រំបរិយាបន្នជួយឱ្យសិស្សានុសិស្សចេះគោរពភាពខុសគ្នាជួយគ្នាទៅវិញទៅមកដោយគ្មានការរើសអើង។ សាលារដ្ឋគឺជាទីកន្លែងដែលផ្តល់ភាពកក់ក្តៅដល់កុមារងាយរងគ្រោះក្នុងការទទួលបានចំណេះដឹងនិងការការពារ។ ការជំរុញឱ្យក្មេងស្រីចូលរៀនបានកាន់តែច្រើនជួយលើកកម្ពស់សមភាពយេនឌ័រនៅក្នុងសង្គមជាតិកម្ពុជា។ រដ្ឋាភិបាលបានរៀបចំកម្មវិធីផ្តល់អាហារតាមសាលារៀនដើម្បីជួយសម្រាលបន្ទុកជីវភាពសិស្សក្រីក្រខ្លាំង។ សិស្សដែលរស់នៅតាមកោះឬតំបន់ភ្នំឆ្ងាយៗក៏ទទួលបានការយកចិត្តទុកដាក់ពីគ្រូបង្រៀនរបស់រដ្ឋដែរ។ ការបង្កើតបរិយាកាសសិក្សាដែលគ្មានការរើសអើងជួយឱ្យសិស្សគ្រប់រូបមានទំនុកចិត្តលើខ្លួនឯងជានិច្ច។ សាលារដ្ឋជួយឱ្យកុមារគ្រប់រូបមានក្តីស្រមៃនិងមានឱកាសស្មើគ្នាក្នុងការសម្រេចក្តីស្រមៃទាំងនោះឱ្យបាន។ ការអប់រំគឺជាឧបករណ៍ដ៏មានអំណាចបំផុតក្នុងការកាត់បន្ថយភាពក្រីក្រនិងការបង្កើតសមធម៌ក្នុងសង្គម។ សិស្សានុសិស្សត្រូវបានបង្រៀនឱ្យចេះជួយយកអាសាគ្នាទោះបីជាមានស្ថានភាពសេដ្ឋកិច្ចខុសគ្នាក៏ដោយ។ ការផ្តល់សម្ភារៈសិក្សាដល់សិស្សដែលជួបការលំបាកជួយឱ្យពួកគេមានទឹកចិត្តតស៊ូក្នុងការរៀនសូត្របន្ត។ សាលារដ្ឋបើកទ្វារទទួលស្វាគមន៍កុមារគ្រប់រូបដោយមិនគិតពីពណ៌សម្បុរ សាសនា ឬឋានៈសង្គមអ្វីឡើយ។ ការតាមដានសិស្សដែលងាយនឹងបោះបង់ការសិក្សាជួយឱ្យគ្រូអាចរកដំណោះស្រាយជួយពួកគេបានទាន់ពេល។ សហគមន៍បានចូលរួមចំណែកយ៉ាងសកម្មជាមួយសាលារដ្ឋក្នុងការជំរុញការអប់រំបរិយាបន្ននៅតាមមូលដ្ឋាន។ ការរៀបចំកម្មវិធីអប់រំពិសេសសម្រាប់សិស្សដែលមានតម្រូវការខុសពីគេជួយឱ្យពួកគេលូតលាស់បានល្អ។ សាលារដ្ឋជួយកសាងសង្គមមួយដែលមានការយោគយល់និងការចេះអត់ឱនឱ្យគ្នាទៅវិញទៅមកយ៉ាងខ្ពង់ខ្ពស់។ ការបង្កើនការយល់ដឹងពីសិទ្ធិកុមារជួយឱ្យសិស្សានុសិស្សមានសុវត្ថិភាពនិងទទួលបានការគោរពក្នុងសាលា។ សិស្សដែលរស់នៅក្នុងស្ថានភាពលំបាកទទួលបានការលើកទឹកចិត្តនិងការណែនាំពីលោកគ្រូអ្នកគ្រូជានិច្ច។ ការផ្តល់ឱកាសឱ្យសិស្សពិការបានចូលរួមសកម្មភាពកីឡានិងសិល្បៈជួយលើកកម្ពស់សេចក្តីថ្លៃថ្នូរពួកគេ។ សាលារដ្ឋជួយកាត់បន្ថយគម្លាតចំណេះដឹងរវាងប្រជាពលរដ្ឋនៅទីក្រុងនិងប្រជាពលរដ្ឋនៅតាមជនបទ។ ការអប់រំប្រកបដោយគុណភាពនិងសមធម៌គឺជាគន្លឹះនៃការអភិវឌ្ឍន៍សង្គមជាតិមួយប្រកបដោយបរិយាបន្ន។ សិស្សគ្រប់រូបមានឱកាសចូលរួមក្នុងការសម្រេចចិត្តនិងការងារសហគមន៍តាមរយៈសកម្មភាពនៅក្នុងសាលា។ ការប្រើប្រាស់វិធីសាស្ត្របង្រៀនដែលងាយយល់ជួយឱ្យសិស្សគ្រប់កម្រិតសមត្ថភាពអាចទទួលបានចំណេះដឹង។ សាលារដ្ឋនៅតែបន្តបេសកកម្មរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋគ្រប់រូបដោយស្មោះត្រង់និងមានយុត្តិធម៌។ ភាពជោគជ័យនៃការអប់រំបរិយាបន្នគឺជាមោទនភាពដ៏ធំធេងនៃប្រព័ន្ធអប់រំរដ្ឋនៅក្នុងប្រទេសកម្ពុជា។ សាលារដ្ឋគឺជាថ្នាលបណ្តុះគ្រាប់ពូជនៃសមធម៌និងយុត្តិធម៌សង្គមសម្រាប់យុវជនខ្មែរគ្រប់រូបនាពេលនេះ។ ជារួមមកវិញ ទាំងសាលារដ្ឋនិងសាលាឯកជនសុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាពខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើននិងរុងរឿងជានិរន្តរ៍។